នៅក្នុងជីវភាពប្រចាំថ្ងៃដ៏មមាញឹកនាពេលបច្ចុប្បន្ន មនុស្សជាច្រើនតែងតែជួបការលំបាកក្នុងការសម្រេចចិត្តថាតើគួរចំណាយពេលចម្អិនអាហារដោយខ្លួនឯង ឬក៏គួរតែទិញម្ហូបដែលគេចម្អិនស្រាប់។ ជម្រើសទាំងពីរនេះសុទ្ធតែមានមូលហេតុ គុណសម្បត្តិ និងគុណវិបត្តិរៀងៗខ្លួន។ ហើយការសម្រេចចិត្តរវាងការចម្អិនអាហារដោយខ្លួនឯង និងការទិញម្ហូបស្រាប់ គឺអាស្រ័យលើកត្តាផ្ទាល់ខ្លួនជាច្រើន។ សម្រាប់អ្នកដែលនិយមចម្អិនអាហារដោយខ្លួនឯង ជាធម្មតាពួកគេផ្ដោតសំខាន់លើ សុវត្ថិភាពចំណីអាហារ ដោយចង់ធានាថាអាហារដែលពួកគេបរិភោគមានអនាម័យល្អ គ្មានសារធាតុគីមីដែលប៉ះពាល់សុខភាព និងមានប្រភពច្បាស់លាស់។ ពួកគេក៏ចង់ គ្រប់គ្រងរសជាតិ និងគ្រឿងផ្សំទៅតាមចំណូលចិត្តផ្ទាល់ខ្លួន ឬតម្រូវការសុខភាព ដូចជាការកាត់បន្ថយជាតិប្រៃ ជាតិផ្អែម ឬខ្លាញ់ជាដើម។ ការចម្អិននៅផ្ទះក៏ជាមធ្យោបាយដ៏ល្អក្នុងការ សន្សំសំចៃ ថវិកាផងដែរ ជាពិសេសប្រសិនបើចម្អិនសម្រាប់សមាជិកច្រើននាក់។ លើសពីនេះ អ្នកខ្លះយល់ថាការចម្អិនអាហារគឺជា ចំណង់ចំណូលចិត្ត ឬជាសកម្មភាពបន្ធូរអារម្មណ៍មួយបន្ទាប់ពីការងារ។ ចំណែកឯអ្នកដែលនិយមទិញម្ហូបស្រាប់វិញ ពួកគេច្រើនតែប្រឈមនឹងភាពមមាញឹកក្នុងកាលវិភាគការងារ ឬមានពេលវេលាមានកំណត់ ដែលធ្វើឱ្យពួកគេមិនមានពេលគ្រប់គ្រាន់សម្រាប់រៀបចំ និងចម្អិនអាហារឡើយ។ ដូច្នេះ ភាពងាយស្រួល និងរហ័សទាន់ចិត្តនៃការទិញម្ហូបស្រាប់ក្លាយជាជម្រើសដ៏ល្អ ដោយមិនចាំបាច់រៀបចំគ្រឿងផ្សំ ឬលាងចានឡើយ។ អ្នកខ្លះទៀត មិនមានជំនាញចម្អិន ឬមិនចូលចិត្តចម្អិនទាល់តែសោះ។ ម្យ៉ាងវិញទៀត ទីផ្សារម្ហូបអាហារស្រាប់មាន ជម្រើសច្រើនសម្បូរបែប ដែលអាចផ្លាស់ប្តូរបានតាមចិត្ត និងផ្តល់បទពិសោធន៍រសជាតិថ្មីៗ។ ការសម្រេចចិត្តថាតើត្រូវចម្អិនអាហារដោយខ្លួនឯង ឬទិញម្ហូបស្រាប់ គឺជាជម្រើសដ៏ពិបាកមួយក្នុងជីវភាពប្រចាំថ្ងៃនាពេលបច្ចុប្បន្ន។ ជម្រើសទាំងពីរនេះសុទ្ធតែមានចំណុចល្អ និងចំណុចអាក្រក់រៀងៗខ្លួន ដែលយើងគួរពិចារណាយ៉ាងហ្មត់ចត់ដើម្បីជ្រើសរើសនូវអ្វីដែលស័ក្តិសមបំផុតសម្រាប់ខ្លួនយើង។ ចំពោះ ការចម្អិនអាហារនៅផ្ទះមានគុណសម្បត្តិជាច្រើនដែលធ្វើឱ្យមនុស្សជាច្រើននៅតែបន្តអនុវត្ត។ ទីមួយ គឺ សុវត្ថិភាព និងអនាម័យខ្ពស់ យើងអាចជ្រើសរើសគ្រឿងផ្សំស្រស់ៗដោយខ្លួនឯង និងធានាបាននូវអនាម័យក្នុងអំឡុងពេលចម្អិន ដែលផ្តល់ទំនុកចិត្តខ្ពស់ក្នុងការបរិភោគ។ ទីពីរ អាហារដែលចម្អិននៅផ្ទះគឺ ល្អសម្រាប់សុខភាព ព្រោះយើងអាចគ្រប់គ្រងបរិមាណខ្លាញ់ ស្ករ អំបិល និងសារធាតុបន្ថែមផ្សេងៗ ដើម្បីឱ្យសមស្របតាមតម្រូវការសុខភាព ជាពិសេសសម្រាប់អ្នកមានបញ្ហាសុខភាព។ ទីបី វាជួយ សន្សំសំចៃថវិកា ជាធម្មតាការចម្អិនអាហារនៅផ្ទះចំណាយតិចជាងការទិញអាហារពីខាងក្រៅ ជាពិសេសនៅពេលចម្អិនក្នុងបរិមាណច្រើនសម្រាប់សមាជិកគ្រួសារ។ ទីបួន ការចម្អិនអាហារជួយ បង្កើនជំនាញធ្វើម្ហូប និងអាចឱ្យយើងច្នៃប្រឌិតមុខម្ហូបថ្មីៗតាមចំណូលចិត្តផ្ទាល់ខ្លួន។ ចុងក្រោយ ការចម្អិនអាហារជាមួយសមាជិកគ្រួសារក៏អាចបង្កើតភាពស្និទ្ធស្នាល និងពង្រឹងចំណងមិត្តភាពក្នុងគ្រួសារផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ការចម្អិនអាហារដោយខ្លួនឯងក៏មាន គុណវិបត្តិ ខ្លះដែរ។ ដំបូង វាចំណាយពេលច្រើន យើងត្រូវការពេលរៀបចំគ្រឿងផ្សំ ចម្អិន និងលាងសម្អាតក្រោយពេលបរិភោគ ដែលអាចជាបន្ទុកសម្រាប់អ្នកមមាញឹក។ បន្ទាប់មក ការចម្អិនអាហារអាចបណ្ដាលឱ្យ នឿយហត់ ជាពិសេសបន្ទាប់ពីការងារពេញមួយថ្ងៃ។ បន្ទាប់មកទៀត អាចមាន កាកសំណល់ គ្រឿងផ្សំដែលមិនបានប្រើប្រាស់អស់ ឬផុតកំណត់។ ចុងក្រោយ ប្រសិនបើមិនមានជំនាញចម្អិនអាហារគ្រប់គ្រាន់នោះ ជម្រើសមុខម្ហូបប្រចាំថ្ងៃអាចមានកម្រិត ឬមិនសូវសម្បូរបែប។ ផ្ទុយទៅវិញ ការទិញម្ហូបស្រាប់ក៏មានគុណសម្បត្តិពិសេសរបស់វាផងដែរ។ ទីមួយ គឺភាពងាយស្រួល និងរហ័ស វាចំណេញពេលវេលាបានច្រើន ព្រោះមិនចាំបាច់រៀបចំ ឬចម្អិនឡើយ ហើយអាចបរិភោគបានភ្លាមៗ។ ទីពីរ វាផ្តល់នូវ ជម្រើសសម្បូរបែប ដោយយើងអាចជ្រើសរើសមុខម្ហូបជាច្រើនប្រភេទពីភោជនីយដ្ឋាន ឬតូបលក់អាហារផ្សេងៗ ដែលផ្តល់នូវភាពបត់បែន និងអាចសាកល្បងរសជាតិប្លែកៗ។ ទីបី វាជួយកាត់បន្ថយការលាងចាន ដែលជួយកាត់បន្ថយការងារផ្ទះ ជាពិសេសសម្រាប់អ្នករស់នៅម្នាក់ឯង ឬបន្ទប់ជួលតូចៗ ឬអ្នកដែលមានការងារមមាញឹក។ ទីបួន យើងអាចទទួលបាន បទពិសោធន៍ថ្មីៗ ក្នុងការសាកល្បងមុខម្ហូបពិសេសៗដែលយើងមិនធ្លាប់ស្គាល់។ ប៉ុន្តែ ការទិញម្ហូបស្រាប់ក៏មាន គុណវិបត្តិ ដែលគួរឱ្យព្រួយបារម្ភផងដែរ។ ទីមួយ មិនធានាអនាម័យ ដោយយើងមិនអាចដឹងច្បាស់ពីប្រភពគ្រឿងផ្សំ និងអនាម័យនៃការចម្អិនឡើយ ដែលវាអាចប៉ះពាល់ដល់សុខភាព។ ទីពីរ វាមានតម្លៃថ្លៃ ដោយជាទូទៅការទិញម្ហូបស្រាប់មានតម្លៃខ្ពស់ជាងការចម្អិនដោយខ្លួនឯង ដែលអាចប៉ះពាល់ដល់ថវិកាប្រចាំខែ។ ទីបី សុខភាពក៏ជាកង្វល់មួយដែរ ព្រោះមុខម្ហូបស្រាប់មួយចំនួនអាចមានជាតិខ្លាញ់ ស្ករ ឬអំបិលច្រើន ឬប្រើសារធាតុបន្ថែមផ្សេងៗ ដែលមិនល្អសម្រាប់សុខភាពរយៈពេលវែង។ ទីបួន ការទិញម្ហូបស្រាប់បណ្តាលឱ្យមាន កាកសំណល់វេចខ្ចប់ច្រើន ជាពិសេសប្លាស្ទិក ឬប្រអប់ ដែលប៉ះពាល់ដល់បរិស្ថាន និងបង្កជាបញ្ហាកាកសំណល់។ សរុបមក ជម្រើសនៃការចម្អិនអាហារដោយខ្លួនឯង ឬទិញម្ហូបស្រាប់ គឺអាស្រ័យលើកត្តាផ្ទាល់ខ្លួនជាច្រើនដូចជា ពេលវេលា ថវិកា ជំនាញ ចំណង់ចំណូលចិត្ត និងការយកចិត្តទុកដាក់លើសុខភាព។ ឯការយល់ដឹងពីគុណសម្បត្តិ និងគុណវិបត្តិទាំងនេះ អាចជួយឱ្យយើងធ្វើការសម្រេចចិត្តបានល្អបំផុតសម្រាប់របៀបរស់នៅប្រចាំថ្ងៃរបស់យើង។